ឧទ្យានជាតិគិរីរម្យ ដែលស្ថិតនៅមិនឆ្ងាយពីទីក្រុងភ្នំពេញប៉ុន្មាននោះ គឺជាគោលដៅដ៏ពេញនិយមបំផុតមួយសម្រាប់ការបោះតង់នៅក្នុងប្រទេសកម្ពុជា។ ទីនេះល្បីល្បាញដោយសារទេសភាពធម្មជាតិដ៏ស្រស់ត្រកាល ខ្យល់អាកាសបរិសុទ្ធ និងព្រៃស្រល់ដ៏ធំល្វឹងល្វើយ ដែលជាកន្លែងកម្រមាននៅក្នុងប្រទេសកម្ពុជា។ សម្រាប់អ្នកដែលចង់គេចចេញពីភាពអ៊ូអរនៃទីក្រុង គិរីរម្យគឺជាជម្រើសដ៏ល្អឥតខ្ចោះដើម្បីស្វែងរកភាពស្ងប់ស្ងាត់ និងស្រូបយកខ្យល់អាកាសបរិសុទ្ធពិតៗ។ គិរីរម្យត្រូវបានគេចាត់ទុកជាទីតាំងដ៏ស័ក្តិសមសម្រាប់ការបោះតង់ដោយសារមូលហេតុសំខាន់ៗមួយចំនួន។ ទីមួយ អាកាសធាតុត្រជាក់ ដោយសារគិរីរម្យមានកម្ពស់ខ្ពស់ជាងតំបន់ដទៃ អាកាសធាតុនៅទីនោះមានភាពត្រជាក់ល្ហឹម ជាពិសេសនៅពេលយប់ និងពេលព្រឹកព្រលឹម ដែលស័ក្តិសមបំផុតសម្រាប់ការបោះតង់ និងគេងលក់ស្រួល។ ទីពីរ ទេសភាពធម្មជាតិប្លែកភ្នែក ក្រៅពីព្រៃស្រល់ដ៏ស្រស់ស្អាត គិរីរម្យក៏មានទឹកធ្លាក់តូចៗ ផ្ទាំងថ្មធម្មជាតិ និងរុក្ខជាតិបៃតងស្រស់ ដែលធ្វើឲ្យអ្នកបោះតង់អាចគយគន់សម្រស់ធម្មជាតិបានយ៉ាងពេញភ្នែក។ បន្ថែមពីនេះ នៅទីនោះមាន ភាពស្ងប់ស្ងាត់ និងបរិសុទ្ធ ដែលជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលចង់បន្ធូរអារម្មណ៍ លំហែចិត្ត និងទទួលបានបទពិសោធន៍ធម្មជាតិពិតៗ។ ហើយនៅឧទ្យានជាតិគិរីរម្យ មានកន្លែងបោះតង់ជាច្រើនដែលត្រូវបានរៀបចំឡើងយ៉ាងល្អ សម្រាប់អ្នកទស្សនាអាចជ្រើសរើសតាមចំណង់ចំណូលចិត្ត។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ អ្នកនឹងបានទស្សនាថ្ងៃរះ និងថ្ងៃលិចដ៏ស្រស់ស្អាតលើជួរភ្នំ និងព្រៃឈើដ៏ធំល្វឹងល្វើយ ដែលជាទិដ្ឋភាពគួរឲ្យគយគន់មិនអាចបំភ្លេចបាន។ លើសពីនេះ ឧទ្យានជាតិគិរីរម្យក៏មានសកម្មភាពកម្សាន្តផ្សេងៗជាច្រើនទៀតដែលធ្វើឲ្យដំណើរកម្សាន្តរបស់អ្នកកាន់តែមានន័យផងដែរ។ ដោយគិរីរម្យមានផ្លូវលំជាច្រើនសម្រាប់អ្នកចូលចិត្តដើរផ្សងព្រេង ដើម្បីស្វែងយល់ពីធម្មជាតិ សត្វព្រៃ និងរុក្ខជាតិប្លែកៗដែលដុះនៅទីនោះ។ ហើយការដើរព្រៃនឹងផ្តល់ឲ្យអ្នកនូវខ្យល់អាកាសបរិសុទ្ធ និងភាពស្ងប់ស្ងាត់ពិតៗ។ មិនត្រឹមតែប៉ុណ្ណោះ ការបោះជំរំជុំវិញភ្លើងនៅពេលរាត្រី ក៏ធ្វើឲ្យអ្នកអាចជួបជុំគ្នាជាមួយមិត្តភក្តិ ឬក្រុមគ្រួសារធ្វើសកម្មភាពកម្សាន្តសប្បាយៗជុំវិញភ្លើង ដូចជាច្រៀងលេង និទានរឿង ឬអាំងសាច់ក្តៅៗជាដើម។ ហើយការបោះជំរំជុំវិញភ្លើងវាគឺជាវិធីដ៏ល្អបំផុតដើម្បីបង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នា។ បន្ថែមពីនេះទៀត តំបន់គិរីរម្យក៏មានទឹកធ្លាក់ធម្មជាតិជាច្រើនកន្លែង ដែលអ្នកអាចស្វែងរក និងងូតលេងទឹកដ៏ត្រជាក់ដែលហូរធ្លាក់ពីលើភ្នំផងដែរ។ ឯសំឡេងទឹកហូរ និងភាពស្រស់ថ្លារបស់ធម្មជាតិពិតជានឹងធ្វើឲ្យអ្នកបាត់អស់ភាពនឿយហត់ជាមិនខាន។ បន្ថែមពីនេះ អ្នកក៏អាចថតរូបជាមួយនឹងទេសភាពដ៏ស្រស់ស្អាតនៃឧទ្យានគិរីរម្យផងដែរ។ ដោយអ្នកអាចផ្តិតយករូបភាពថ្ងៃរះ ថ្ងៃលិច ព្រៃស្រល់ ឬសកម្មភាពផ្សេងៗទុកជាអនុស្សាវរីយ៍ផ្ទាល់ខ្លួន ឬចែករំលែកជាមួយអ្នកដទៃ។ ចំណែកឯ ពេលវេលាដ៏ល្អបំផុតសម្រាប់ការបោះតង់នៅគិរីរម្យគឺចាប់ពីខែវិច្ឆិកា ដល់ ខែកុម្ភៈ។ ក្នុងអំឡុងពេលនេះ អាកាសធាតុត្រជាក់ល្មម មានខ្យល់បរិសុទ្ធ និងមិនសូវមានភ្លៀងធ្លាក់ ដែលធ្វើឲ្យការបោះតង់កាន់តែមានភាពងាយស្រួល និងរីករាយ ដោយគ្មានការរំខានពីកម្ដៅខ្លាំង ឬភ្លៀងធ្លាក់។ ដើម្បីធានាថាការបោះតង់របស់អ្នកនៅឧទ្យានជាតិគិរីរម្យប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាព អ្នកគួរត្រៀមសម្ភារៈសំខាន់ៗមួយចំនួនផងដែរ។ ការរៀបចំខ្លួនបានល្អិតល្អន់ នឹងជួយឲ្យអ្នករីករាយជាមួយធម្មជាតិបានពេញលេញ និងដោយគ្មានកង្វល់។ ជាដំបូង សម្លៀកបំពាក់ គឺជាចំណុចសំខាន់បំផុត ដោយសារអាកាសធាតុនៅគិរីរម្យត្រជាក់ ជាពិសេសនៅពេលយប់ ហើយអ្នកគួរត្រៀមសម្លៀកបំពាក់កក់ក្តៅដូចជា អាវយឺតដៃវែង អាវក្រាស់ ស្រោមជើង និងមួក ដើម្បីការពារខ្លួនពីភាពត្រជាក់។ ក្រៅពីនេះ សម្ភារៈផ្ទាល់ខ្លួន ក៏មិនអាចខ្វះបានដែរ រួមមាន ថ្នាំពេទ្យប្រចាំកាយ របស់របរអនាម័យផ្ទាល់ខ្លួន ភួយ ឬ ក្នើយ សម្រាប់គេងដើម្បីរក្សាកម្ដៅរាងកាយ។ ចំពោះ ទឹក និងអាហារ គឺអ្នកត្រូវត្រៀមទឹកស្អាតឲ្យបានគ្រប់គ្រាន់សម្រាប់ផឹក និងប្រើប្រាស់ផ្សេងៗ រួមជាមួយ អាហារសម្រន់ដែលអាចទុកបានយូរ ដូចជាមីកញ្ចប់ នំប៉័ង ឬផ្លែឈើជាដើម។ បើអាច គួរត្រៀមឧបករណ៍សម្រាប់ដាំទឹក ឬចម្អិនអាហារសាមញ្ញៗផងដែរ។ សម្រាប់សុវត្ថិភាព និងភាពងាយស្រួលពេលយប់វិញ ពិល គឺជាឧបករណ៍ចាំបាច់បំផុតសម្រាប់បំភ្លឺផ្លូវ និងមើលទីកន្លែងជុំវិញ។ រីឯ ថ្មជំនួយ ក៏សំខាន់ណាស់ដែរសម្រាប់សាកថ្មទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិកផ្សេងៗ ព្រោះនៅទីនោះពិបាករកកន្លែងសាកថ្មណាស់។ ដើម្បីជៀសវាងការរំខានពីសត្វល្អិត និងធានាការគេងលក់បានស្រួល អ្នកក៏ត្រូវត្រៀម ថ្នាំបាញ់មូស ឬគ្រីមការពារមូស ទៅជាមួយផងដែរ។ ចុងក្រោយ ឧបករណ៍ចាំបាច់ផ្សេងៗ ដូចជា កាំបិតតូច ឧបករណ៍បើកកំប៉ុង កន្ត្រៃ និងខ្សែពួរ អាចមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់ប្រើប្រាស់ក្នុងករណីចាំបាច់នានា។ ការត្រៀមលក្ខណៈទាំងអស់នេះ នឹងធ្វើឲ្យដំណើរកម្សាន្តបោះតង់របស់អ្នកនៅគិរីរម្យកាន់តែមានភាពសប្បាយរីករាយ និងមិនអាចបំភ្លេចបាន។ ការធ្វើដំណើរទៅកាន់ឧទ្យានជាតិគិរីរម្យអាចធ្វើបានតាមមធ្យោបាយផ្សេងៗគ្នា ទៅតាមចំណង់ចំណូលចិត្ត និងលក្ខខណ្ឌរបស់អ្នក។ សម្រាប់អ្នកដែលចូលចិត្តភាពងាយស្រួល និងទៅជាលក្ខណៈគ្រួសារ ឬមិត្តភក្តិច្រើននាក់ ការធ្វើដំណើរដោយឡាន គឺជាមធ្យោបាយដ៏ល្អបំផុត។ ឯផ្លូវទៅកាន់គិរីរម្យមានលក្ខណៈល្អ និងងាយស្រួលក្នុងការបើកបរ ដែលធ្វើឲ្យការធ្វើដំណើរកាន់តែមានផាសុកភាព។ រីឯអ្នកដែលចូលចិត្តការផ្សងព្រេង និងចង់ទទួលបទពិសោធន៍ថ្មីៗ ការធ្វើដំណើរដោយម៉ូតូ ក៏ជាជម្រើសដ៏ស័ក្តិសមដែរ។ ការបើកបរម៉ូតូតាមផ្លូវឡើងភ្នំផ្តល់នូវអារម្មណ៍ប្លែក និងសេរីភាពក្នុងការស្វែងយល់ពីទេសភាពជុំវិញ។ ទោះជាជ្រើសរើសមធ្យោបាយណាក៏ដោយ មុនពេលចេញដំណើរ អ្នកត្រូវប្រាកដថាបានត្រួតពិនិត្យយានជំនិះរបស់អ្នកឲ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាព។ ការរៀបចំខ្លួនបានល្អិតល្អន់បែបនេះ នឹងធ្វើឲ្យដំណើរកម្សាន្តបោះតង់របស់អ្នកនៅគិរីរម្យកាន់តែមានភាពសប្បាយរីករាយ និងមិនអាចបំភ្លេចបាន។